ឆាមីកាតាំងគ្រឿងសមុទ្របន្លែចម្រុះគឺជាមុខម្ហូបមួយ មានរសជាតិឆ្ងាញ់ និងងាយស្រួលធ្វើ។ គ្រឿងផ្សំមាន គ្រឿងសមុទ្រ មីកាតាំង ឬហៅថាគុយទាវសសៃធំ ការ៉ុតហាន់ជាបន្ទះៗ ខាត់ណាដើម ពងមាន់ ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប៊ីចេង ប្រេងខ្យង ខ្ទឹមសចិញ្ច្រាំម៉ដ្ឋ ម្រេចនិងផ្សេងៗទៀត។ មុនដំបូង យើងត្រូវបកសំបកខាត់ណា រួចលាងទឹកឱ្យស្អាត និងហាន់ជាចំណិតៗ។ បន្ទាប់មក យកឆ្នាំងឬខ្ទះដាំទឹកបន្តិច ដើម្បីស្រុះខាត់ណារយៈពេល៣០វិនាទី។ រួចយកខាត់ណាដែលស្រុះរួចមកលាយអំបិលបន្តិច ហើយយកទៅដាក់កញ្ច្រែងលាងទឹកចេញ។ បន្ទាប់មកដាំទឹកម្ដងទៀត ទុកឱ្យពុះហើយស្ងោរបង្គា និងមឹក ប្រហែល ១ ទៅ ២នាទី រួចស្រង់ទុក។ ចំពោះមីវិញ បើយើងរើសមីដុំ យើងត្រូវយកវាទៅត្រាំក្នុងទឹកក្តៅ ២០នាទី ឬស្ងោរឱ្យទន់សិន។ បន្ទាប់មកទៀត ស្រុះមីក្នុងទឹកក្តៅ ប្រហែល ១នាទី ហើយស្រង់វាចេញ ទុកឱ្យស្រក់ទឹក ។ ចំពោះគ្រឿងសមុទ្រវិញ ត្រូវប្រឡាក់វាជាមួយគ្រឿងផ្សំមានដូចជា ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង និងប៊ីចេង ។ ចំណែកមីកាតាំងវិញ យើងត្រូវរាយវាចេញពីគ្នា ដើម្បីកុំឱ្យស្អិត ឬជាប់គ្នា ក្រោយមកប្រឡាក់វាជាមួយប្រេងខ្យង ហើយទុកមួយឡែក។ ជំហានបន្ទាប់ យើងត្រូវទុកខ្ទះឱ្យក្ដៅ ចាក់ប្រេងឆាចូល ថែមប្រេងខ្យង ខ្ទឹមស និងខ្ទឹមក្រហមចូល និងឆាឱ្យមានក្លិនឈ្ងុយ ។ បន្ទាប់មក ឆាមីកាតាំងឱ្យឆ្អិនល្អ រួចយកទុកមួយឡែកសិន។ ក្រោយមកទៀត ដាក់ខ្ទះឱ្យក្ដៅ ចាក់ប្រងឆាចូល រួចបង់ខ្ទឹមសចូល លីងឱ្យឈ្ងុយ ដាក់សាច់ដែលបានប្រឡាក់គ្រឿងចូល និងឆាឱ្យឆ្អិន។ បន្ទាប់មកដាក់ខាត់ណា ដែលបានស្រុះរួចឆាជាមួយគ្នា រួចទៀតចាក់ទឹកលាយជាមួយ។ បើសិនជាចង់ឱ្យមីមានពណ៌ក្រមៅ សូមប្រលាក់វាជាមួយទឹកស៊ីអ៉ីវខាប់។ នៅពេលដែលភ្លក្សមើលរសជាតិត្រូវតាមចំំណូលចិត្តហើយ យើងអាចវៃពងទា ឬពងមាន់ចូល រួចកូរវាឱ្យសព្វ។ រួចហើយបន្ថែមការ៉ុត ផ្កាខាត់ណា និងឆាបន្លែទាំងនេះឱ្យទន់ល្មម ប៉ុន្តែមិនត្រូវឱ្យវាទន់ពេកនោះទេ។ យើងត្រូវចាំឱ្យពងមាន់ ឬពងទាឆ្អិនល្អសិន ទើបចាក់បន្លែចូល ហើយពេលបន្លែ ទើបឆ្អិនចាក់មីចូល។ ចុងក្រោយ ដាក់មីដែលយើងបានលាយគ្រឿងរួចចូលទៅក្នុងខ្ទះ រួចឆាត្រឡប់ចុះឡើងឱ្យសព្វម្តងទៀតជាស្រេច។ ក្រោយពីមីរបស់យើងឆ្អិនហើយ គ្រាន់តែចាប់ដាក់ចាន រួចយកទឹកឆាមកស្រូបពីលើ និងបរិភោគទាន់ក្តៅៗទើបមានឱជារសកាន់ឆ្ងាញ់។ ចំពោះអ្នកលក់ដូរវិញ គេអាចនឹងមានរបៀបផ្សេងៗគ្នា ដើម្បីធ្វើឆាមីកាតាំងនេះ ដូចជាឆាមី និងសាច់ផ្សេងពីគ្នា ឬលាយម្សៅឆាដើម្បីឱ្យទឹកប្រែជាខាប់ជាដើម។